នៅទីជនបទជាច្រើនក្នុងប្រទេសកម្ពុជា ករណីវិវាទដីធ្លីកើតឡើងជាបន្តបន្ទាប់ ដោយសារការប្រឈមមុខរវាងសហគមន៍ជនបទនិងគម្រោងអភិវឌ្ឍដីធ្លីឯកជន។ ករណីទាំងនេះជាធម្មតាគេចាប់ផ្ដើមពីភាពមិនច្បាស់លាស់លើសិទ្ធិកាន់កាប់ដី ដោយប្រជាពលរដ្ឋរស់នៅលើដីពុំមានបណ្ណកម្មសិទ្ធិផ្លូវការ។ ពេលមានការរិះគន់ ឬសំណើបង្ខំឲ្យចេញពីភាគីឯកជន បញ្ហាត្រូវបានបញ្ជូនទៅឲ្យសាលាក្តីឬអាជ្ញាធរទទួលខុសត្រូវក្នុងការដោះស្រាយ។ បន្ទាប់ពីសាលាក្តីចេញសេចក្ដីសម្រេច ឬរដ្ឋាភិបាលមានសេចក្ដីសន្និដ្ឋានច្បាស់លាស់ ប៉ូលីសត្រូវបានណែនាំឲ្យអនុវត្តតាមបទបញ្ញត្តិនេះ។ ទន្ទឹមនឹងការអនុវត្តន៍នេះ ប៉ូលីសមិនត្រឹមតែជាអ្នករៀបចំសណ្តាប់ធ្នាប់សាធារណៈទេ ប៉ុន្តែថែមទាំងក្លាយជាអ្នកអនុវត្តច្បាប់ផងដែរ។ ការអនុវត្តច្បាប់អាចនាំឲ្យមានការបង្ខំប្រជាជនចាកចេញពីដី ដែលពួកគេបានរស់នៅជាច្រើនឆ្នាំដោយគ្មានជម្រើសណាមួយ។ នៅពេលដល់ពេលអនុវត្តន៍សេចក្ដីសម្រេច រដ្ឋបាលមូលដ្ឋានដូចជា មេភូមិ និងមេឃុំ ត្រូវចូលរួមជាអ្នកសម្របសម្រួល និងជាអ្នកត្រួតពិនិត្យស្ថានការណ៍។ អាជ្ញាធរមូលដ្ឋានតែងតែជាភ្នាក់ងារចម្បងក្នុងការបញ្ជូនព័តមានទៅកាន់ប៉ូលីស និងធ្វើការចរចាជាមួយប្រជាពលរដ្ឋ។ ករណីវិវាទដីជាច្រើនមានការចាប់ផ្ដើមពីការផ្ដល់អាជ្ញាបណ្ណដីសេដ្ឋកិច្ច ដោយគ្មានការពិគ្រោះយោបល់ជាសាធារណៈជាមុន។ នៅពេលក្រុមហ៊ុនឯកជនបានទទួលអាជ្ញាបណ្ណ អាជ្ញាធរមានតួនាទីក្នុងការធានាថាភាគីដែលរស់នៅលើដីនោះត្រូវបានពិចារណាលើសិទ្ធិនិងការសងសំណងដោយសមរម្យ។ ប៉ុន្តែការខ្វះព័ត៌មានច្បាស់លាស់និងភាពស្មើរគ្នានៃការចរចា នាំឲ្យអ្នកនៅក្នុងសហគមន៍មានខឹងសម្បារដោយវិធីបាតុកម្ម។ ពេលមានការបាតុកម្មជាសាធារណៈ ប៉ូលីសត្រូវបានចេញសកម្មភាព ដើម្បីទប់ស្កាត់ភាពចលាចល និងថែរក្សាសន្តិសុខសាធារណៈ។ ទោះបីជាមានការប្រកាសជាសាធារណៈថាប៉ូលីសត្រូវបំពេញការងារដោយផ្អែកលើច្បាប់ក៏ដោយ ការអនុវត្តន៍ពេលខ្លះក៏អាចបង្កអារម្មណ៍ក្ដៅក្រហាយចំពោះអ្នកនៅក្នុងសហគមន៍ផងដែរ។ នៅតំបន់ដែលមានភាពតានតឹងខ្លាំង អាជ្ញាធរអាចសម្រេចប្រើកម្លាំងអាវុធហត្ថដើម្បីគ្រប់គ្រងស្ថានភាព។ ការចូលរួមរបស់អាវុធហត្ថ បង្កភាពភ័យខ្លាចក្នុងសហគមន៍ និងនាំឲ្យមានការចោទប្រកាន់ពីសមាគមសិទ្ធិមនុស្ស។ អង្គការសិទ្ធិមនុស្សជាច្រើនបានលើកឡើងអំពីការបំពានសិទ្ធិ និងអំពើហិង្សា ពេលប៉ូលីសប្រើអំណាចហួសព្រំដែន។ ជាពិសេស ប្រជាពលរដ្ឋដែលចូលរួមបាតុកម្ម ឬបដិសេធការចាកចេញ តែងតែប្រឈមមុខនឹងការចាប់ខ្លួន ឬចោទប្រកាន់ថាលួចដី។ នៅពេលមានការចាប់ខ្លួន អ្នកជំនាញផ្នែកច្បាប់ និងសង្គមស៊ីវិលបានចូលរួមសង្ស័យពីភាពមិនសមរម្យនៃសកម្មភាពនៃអាជ្ញាធរ។ ហើយពុំមានករណីណាមួយដែលអាចដោះស្រាយដោយអំណាច ដោយមិនមានការចរចា និងភាពច្បាស់លាស់តាមផ្លូវច្បាប់ឡើយ។ ដើម្បីកាត់បន្ថយការប្រើអំពើហិង្សា និងស្ថានភាពតានតឹង ត្រូវឲ្យមានការបើកចំហក្នុងទំនាក់ទំនង និងការសម្របសម្រួល។ ហើយសហគមន៍ត្រូវបានផ្ដល់ឱកាសឲ្យចូលរួមនៅគ្រប់ជំហាននៃការចរចា។ ការចរចាដោយស្មើភាពគឺប្រសើរជាងការបង្ខំ និងការគ្រប់គ្រងដោយអំណាច។ ភាពស្របច្បាប់នៃការកាន់កាប់ដីមិនអាស្រ័យតែតាមបណ្ណកម្មសិទ្ធិតែមួយទេ ប៉ុន្តែថែមទាំងអាចយោងតាមប្រវត្តិនៃការរស់នៅអស់រយៈពេលយូរផងដែរ។ យុត្តិធម៌ពិតប្រាកដមិនអាចសម្រេចបាន ប្រសិនបើមានការបង្ខំដោយអំណាចឬការរំលោភសិទ្ធិមនុស្ស។ ប៉ូលីសនិងអាជ្ញាធរនានាត្រូវធ្វើការផ្អែកលើគោលការណ៍នៃការអភិវឌ្ឍប្រកបដោយសន្តិភាព។ ទាំងសង្គមស៊ីវិល និងអង្គការពាក់ព័ន្ធ ត្រូវការចូលរួមដើម្បីត្រួតពិនិត្យនិងធានាថាសិទ្ធិប្រជាពលរដ្ឋត្រូវបានគោរព។ សម្រាប់ករណីការចម្លងឯកសារដីធ្លីដោយគ្មានការបញ្ជាក់ច្បាស់អាចនាំឲ្យមានការបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល។ ដូច្នេះការផ្ដល់ព័ត៌មានសាធារណៈ និងបង្ហាញកិច្ចសន្យាដែលពាក់ព័ន្ធនឹងដីធ្លីគឺជាចំណុចចាំបាច់។ ការចុះសម្រុងគ្នារវាងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការថែរក្សាសិទ្ធិសហគមន៍ គឺជាបំណងរបស់សង្គមស៊ីវិល។ ប្រជាពលរដ្ឋត្រូវបានធានាបានលទ្ធភាពជួយសម្រេចសេចក្ដីសម្រេច តាមរយៈសាលាក្តីឬមធ្យោបាយផ្សេងៗ។ ការបង្ខំដោយគ្មានការបញ្ជាក់ ឬក៏ការបដិសេធឱកាសបញ្ជាក់អាចជាអំពើនៃអយុត្តិធម៌។ ប៉ូលីសត្រូវបានបណ្ដុះបណ្ដាលឱ្យដឹងអំពីគោលការណ៍សិទ្ធិមនុស្ស និងវិធានការប្រើប្រាស់អំណាចយ៉ាងសមរម្យ។ ការបង្ហាញភាពយុត្តិធម៌ក្នុងសកម្មភាពរបស់អាជ្ញាធរ អាចជួយកាត់បន្ថយសម្ពាធនិងបង្កើនទំនុកចិត្ត។ ដីធ្លីគឺជាទ្រព្យសម្បត្តិសំខាន់នៃជីវភាពសហគមន៍ និងសិទ្ធិកាន់កាប់ដីគួរត្រូវបានការពារនៅគ្រប់កម្រិត។ អាជ្ញាធរត្រូវបើកទ្វារសម្រាប់ចរចាជាមួយប្រជាពលរដ្ឋមុនពេលធ្វើសកម្មភាពណាមួយ។ ការរួមគ្នាជាភាគីផ្សេងៗ គឺដើម្បីស្វែងរកដំណោះស្រាយ និងជាជំហានសំខាន់ក្នុងការថែរក្សាសន្តិភាព។ ភាពបើកចំហក្នុងដំណើរការផ្តល់អាជ្ញាបណ្ណ អាចជួយបង្កើតការយល់ព្រមគ្នាផងដែរ។ ហើយការអប់រំសហគមន៍អំពីសិទ្ធិច្បាប់នឹងធ្វើឱ្យពួកគេមានសមត្ថភាពក្នុងការការពារខ្លួនផងដែរ។ ឯការពន្យាពេលក្នុងការផ្តល់ឯកសារបញ្ចាក់ គឺជាចំណុចបង្កស្ថានភាពតានតឹង។ ហើយភាគីអភិវឌ្ឍត្រូវធ្វើការវាយតម្លៃផលប៉ះពាល់សង្គម មុននឹងចាប់ផ្ដើមគម្រោងរបស់ខ្លួន។ ប្រសិនបើគម្រោងណាមួយធ្វើឱ្យសហគមន៍បាត់បង់ផលប្រយោជន៍ នោះអាជ្ញាធរត្រូវអនុវត្តវិធានណាមួយដែលចាំបាច់។ សិទ្ធិលើដីធ្លីគួរត្រូវបានទទួលស្គាល់ទាំងតាមច្បាប់ និងប្រវត្តិនៃការរស់នៅ។ ការបង្ហោះព័ត៌មានតាមបណ្តាញសង្គមក៏អាចជួយពង្រឹងសមត្ថភាពនៃការយល់ដឹងក្នុងការការពារសិទ្ធិរបស់សហគមន៍ផងដែរ។ ព័ត៌មានត្រឹមត្រូវអាចជួយសហគមន៍យល់ដឹងពីជម្រើសច្បាប់និងវិធានការពាក់ព័ន្ធ។ ការរួមចំណែកពីអង្គការមិនមែនរដ្ឋអាចជួយទប់ស្កាត់អំពើហិង្សា និងការបំពានសិទ្ធិ។ ចុងក្រោយនេះ ដំណោះស្រាយចំពោះវិវាទដីធ្លីគួរតែផ្អែកលើគោលនយោបាយមនុស្សធម៌ ដោយគោរពសេចក្តីថ្លៃថ្នូរនិងការរស់របស់ប្រជាពលរដ្ឋ។